ពិធីបុណ្យសែនលោកខែ និងការបង្ហោះគោមនៅកម្ពុជា គឺជាការបង្ហាញពីទិដ្ឋភាពដ៏វិសេសវិសាលមួយនៃវប្បធម៌ប្រពៃណីខ្មែរ។ ពិធីបុណ្យទាំងពីរនេះ បើទោះបីជាមានភាពខុសប្លែកគ្នាបន្តិចបន្តួចពីដើមកំណើតក៏ដោយ ក៏ត្រូវបានប្រជាជនកម្ពុជាទូទៅទទួលស្គាល់ និងប្រារព្ធធ្វើឡើងយ៉ាងសកម្មនៅក្នុងសង្គមបច្ចុប្បន្ន។ ទាំងពិធីសែនលោកខែ និងការបង្ហោះគោម សុទ្ធតែបង្កប់នូវតម្លៃអប់រំ និងជំនឿសាសនាយ៉ាងជ្រាលជ្រៅ ដែលបានចាក់ឫសយ៉ាងរឹងមាំនៅក្នុងចិត្តគំនិតរបស់ប្រជាពលរដ្ឋខ្មែរ។ ពិធីបុណ្យសែនលោកខែ ត្រូវបានគេស្គាល់ថាជាពិធីបុណ្យមួយដែលជាប់ទាក់ទងនឹងសាសនា និងជំនឿពីបុរាណ។ ប្រភពដើមនៃពិធីបុណ្យនេះមានតាំងពីយូរលង់ណាស់មកហើយ ដោយគេជឿថាវាបានទទួលឥទ្ធិពលពីវប្បធម៌បរទេសផងដែរ។ តាមរយៈជំនឿដែលបន្សល់ទុកពីដូនតា ពិធីសែនលោកខែត្រូវបានប្រារព្ធឡើងក្នុងគោលបំណងបង្ហាញការដឹងគុណ និងសុំពរជ័យពីព្រះច័ន្ទ។ ប្រជាពលរដ្ឋខ្មែរតែងតែមានជំនឿយ៉ាងមុតមាំថា ព្រះច័ន្ទគឺជាប្រភពនៃភាពត្រជាក់ត្រជុំ សេចក្តីសុខសាន្ត និងភាពរុងរឿង។ ដូចនេះហើយទើបគេនាំគ្នារៀបចំគ្រឿងសក្ការៈបូជាថ្វាយដល់ព្រះច័ន្ទ ដែលប្រកបដោយការគោរពដ៏ខ្ពង់ខ្ពស់។ ការធ្វើពិធីនេះក៏ជាឱកាសមួយសម្រាប់ក្រុមគ្រួសារបានជួបជុំគ្នាផងដែរ។ ក្នុងអំឡុងពេលនៃការរៀបចំពិធី ប្រជាជនតែងតែរៀបចំតុបតែងលម្អទីកន្លែងសែនឲ្យមានសោភ័ណភាពស្រស់ស្អាត។ ពិធីបុណ្យនេះក៏ជាការបង្ហាញពីសាមគ្គីភាព និងភាពកក់ក្តៅរបស់ក្រុមគ្រួសារផងដែរ។ គេមានជំនឿថា ការសែនលោកខែអាចជួយរំដោះគ្រោះចង្រៃ និងនាំមកនូវសេចក្តីសុខចម្រើនដល់ក្រុមគ្រួសារទាំងមូល។ ពិធីនេះមិនមែនគ្រាន់តែជាការសែនធម្មតានោះទេ ប៉ុន្តែវាក៏ជាការអប់រំកូនចៅឲ្យចេះគោរពដឹងគុណចំពោះធម្មជាតិ និងអ្វីៗដែលផ្តល់ឲ្យនូវជីវិត។ ពិធីសែនលោកខែត្រូវបានគេធ្វើឡើងនៅថ្ងៃពេញបូណ៌មីខែអស្សុជ ដែលជាពេលវេលាដែលព្រះច័ន្ទមានរាងមូលពេញវង់ និងមានពន្លឺភ្លឺច្បាស់ជាងពេលណាៗទាំងអស់។ ដើម្បីរៀបចំពិធីបុណ្យសែនលោកខែឲ្យបានត្រឹមត្រូវ ប្រជាជនខ្មែរតែងតែយកចិត្តទុកដាក់លើការរៀបចំគ្រឿងរណ្តាប់បូជា។ គ្រឿងរណ្តាប់ទាំងនោះមានដូចជា នំអន្សមអក នំផ្លែឈូក នំកង ផ្លែឈើជាច្រើនមុខ ជាពិសេសគឺផ្លែឈើដូចជា ក្រូចថ្លុង និងដូងខ្ចី។ ក្រូចថ្លុងតំណាងឲ្យភាពរុងរឿង និងសេចក្តីសុខសាន្ត រីឯដូងខ្ចីតំណាងឲ្យភាពត្រជាក់ត្រជុំ។ គ្រឿងរណ្តាប់សែនផ្សេងទៀតរួមមានដូចជា ទឹកស្អាត ផ្កាឈូក ទៀន ធូប និងគ្រឿងភេសជ្ជៈជាដើម។ ការរៀបចំគ្រឿងរណ្តាប់ទាំងនេះគឺធ្វើឡើងយ៉ាងយកចិត្តទុកដាក់ និងផ្ចិតផ្ចង់បំផុត។ ពិធីនេះតែងតែប្រព្រឹត្តទៅនៅពេលល្ងាច នៅពេលដែលព្រះច័ន្ទចាប់ផ្តើមរះឡើង។ នៅពេលដែលព្រះច័ន្ទរះពេញវង់ គេចាប់ផ្តើមអុជទៀន ធូប ហើយបួងសួងសុំសេចក្តីសុខ និងពរជ័យពីព្រះច័ន្ទ។ ក្រុមគ្រួសារទាំងអស់ជួបជុំគ្នាអង្គុយនៅក្រោមពន្លឺព្រះច័ន្ទ ហើយធ្វើការបួងសួងទៅតាមជំនឿរៀងៗខ្លួន។ បន្ទាប់ពីបញ្ចប់ការបួងសួង គេនាំគ្នាទទួលទានគ្រឿងរណ្តាប់ដែលបានសែនរួមគ្នា។ ជាពិសេស គេយកដូងមកបកយកសាច់ដូងខ្ចី ហើយញ៉ាំជាមួយនំអន្សមអក ដែលជាប្រពៃណីមួយដ៏សំខាន់។ ការបង្ហោះគោមជាទូទៅត្រូវបានគេស្គាល់ថាជាផ្នែកមួយនៃពិធីបុណ្យប្រពៃណីរបស់ខ្មែរ ដែលមានតាំងពីយូរលង់មកហើយ។ ប្រវត្តិដើមនៃការបង្ហោះគោមនៅកម្ពុជាមិនទាន់មានឯកសារច្បាស់លាស់ណាមួយបញ្ជាក់ពីប្រភពដើមពិតប្រាកដនោះទេ តែគេជឿថាវាបានទទួលឥទ្ធិពលពីប្រទេសជិតខាងដូចជា ប្រទេសថៃ និងប្រទេសចិនជាដើម។ ការបង្ហោះគោមត្រូវបានប្រជាជនខ្មែរអនុវត្តន៍ជាទូទៅក្នុងពិធីបុណ្យធំៗ ដូចជាបុណ្យអុំទូក បុណ្យចូលឆ្នាំ ឬពិធីបុណ្យផ្សេងៗទៀត។ ការបង្ហោះគោមមានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលបង្កប់នូវជំនឿ ការគោរព និងសេចក្តីសង្ឃឹម។ អត្ថន័យនៃការបង្ហោះគោមគឺមានដូចជា ការដោះលែងនូវទុក្ខសោក ភាពសៅហ្មង និងរឿងអាក្រក់ទាំងឡាយឲ្យអណ្តែតទៅឆ្ងាយជាមួយគោម។ គេជឿថា ការបញ្ជូនគោមទៅកាន់ទីខ្ពស់ គឺជាការបង្ហាញនូវសេចក្តីសង្ឃឹម និងការអធិដ្ឋានសុំសេចក្តីសុខចម្រើន។ ខ្លះទៀតជឿថា គោមដែលអណ្តែតលើអាកាស គឺជាមធ្យោបាយមួយដើម្បីទាក់ទងជាមួយពិភពលោកខាងលើ ឬដួងវិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានទៅហើយ។ ការបង្ហោះគោមនៅក្នុងពិធីបុណ្យផ្សេងៗត្រូវបានគេបែងចែកជាច្រើនប្រភេទទៅតាមទម្រង់ និងមុខងាររបស់វា។ គោមដែលគេនិយមបង្ហោះនៅកម្ពុជាមានដូចជា គោមដែលធ្វើពីក្រដាសស ឬក្រដាសពណ៌ស្តើង។ គោមប្រភេទនេះមានទម្រង់មូលវែងៗ ហើយនៅផ្នែកខាងក្រោមមានរន្ធមួយសម្រាប់ដោតទៀន ឬក្រដាសដែលត្រាំប្រេង។ កម្តៅដែលកើតចេញពីទៀន ឬប្រេងនឹងធ្វើឲ្យខ្យល់នៅខាងក្នុងគោមមានសភាពស្រាលជាងខ្យល់ខាងក្រៅ ហើយគោមនោះនឹងអណ្តែតឡើងទៅលើ។ ប្រភេទគោមមួយទៀតគឺគោមដែលធ្វើពីក្រណាត់ ឬសម្ភារៈផ្សេងៗទៀត។ គោមទាំងនេះមានទម្រង់ផ្សេងៗគ្នាដូចជា រូបសត្វ រូបរាងផ្កា ឬរាងអក្សរជាដើម។ គោមទាំងនេះត្រូវបានគេនិយមប្រើសម្រាប់តុបតែងលម្អក្នុងពិធីបុណ្យផ្សេងៗជាជាងការបង្ហោះឲ្យអណ្តែតឡើងទៅលើ។ គោមទាំងនេះផ្តល់នូវសោភ័ណភាពយ៉ាងល្អឥតខ្ចោះដល់ទីកន្លែងប្រារព្ធពិធី។ ការបង្ហោះគោមនៅកម្ពុជា មិនមែនគ្រាន់តែជាការកម្សាន្តនោះទេ ប៉ុន្តែវាជាការបង្ហាញនូវជំនឿ និងតម្លៃវប្បធម៌មួយយ៉ាងជ្រាលជ្រៅ។ ទាំងពិធីសែនលោកខែ និងការបង្ហោះគោម សុទ្ធតែបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា និងផ្សព្វផ្សាយនូវកេរ្តិ៍ដំណែលវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរឲ្យនៅគង់វង្សតរៀងទៅ។